ការដាំដុះស្រូវគឺជាដំណើរការដ៏សំខាន់មួយសម្រាប់កសិករខ្មែរ ដោយវាទាមទារនូវការយកចិត្តទុកដាក់ខ្ពស់តាំងពីដំណាក់កាលដំបូងរហូតដល់ពេលប្រមូលផល។ លើសពីនេះ ពិធីសាសនា និងជំនឿក៏ត្រូវបានរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធទៅក្នុងដំណើរការនេះផងដែរ។ ជំហានដំបូងគឺ ការជ្រើសរើសពូជស្រូវ ដែលសមស្របនឹងលក្ខខណ្ឌអាកាសធាតុ និងដីក្នុងតំបន់។ កសិករតែងជ្រើសរើសពូជណាដែលធន់នឹងជំងឺ ផ្ដល់ទិន្នផលខ្ពស់ និងមានគុណភាពល្អ ដូចជាពូជផ្កាម្លិះ ផ្ការំដួល ជាដើម។ បន្ទាប់មកទៀតគឺការឈូសឆាយដីដើម្បី កម្ចាត់ស្មៅ និងកាកសំណល់ដំណាំចាស់ៗ។ ការភ្ជួរដីឱ្យជ្រៅដើម្បីឱ្យដីធូរ រួចភ្ជួររាស់លើកទីពីរ និងទីបី ដើម្បីឱ្យដីម៉ដ្ឋល្អ។ ដោយការងារនេះអាចប្រើប្រាស់គោ ក្របី ឬគ្រឿងយន្តជាដើម។ ការភ្ជូររាស់ដាស់ដីគឺ ធ្វើឱ្យដីរាបស្មើដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទឹក។ រីឯការលើកភ្លឺស្រែ គឺដើម្បីទប់ទឹកនៅក្នុងស្រែ។ នៅក្នុងសហគមន៍កសិករខ្មែរ ការបួងសួងសុំទឹកភ្លៀង គឺជាផ្នែកមួយដ៏សំខាន់នៃដំណើរការដាំដុះ។ មុននឹងចាប់ផ្តើមការងារដាំដុះ កសិករជឿជាក់ថាពួកគេត្រូវតែធ្វើពិធីសាសនា ដើម្បីបួងសួងសុំឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់ និងជៀសវាងគ្រោះធម្មជាតិផ្សេងៗ។ ពិធីទាំងនេះបង្ហាញពីជំនឿដ៏ជ្រាលជ្រៅរបស់កសិករទៅលើធម្មជាតិ និងអាទិទេពដែលជួយថែរក្សាដំណាំរបស់ពួកគេ។ កសិករជឿជាក់ថា ការធ្វើពិធីសាសនា និងការបួងសួងសុំឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់ និងទាន់ពេលវេលា គឺចាំបាច់ណាស់ដើម្បីធានាបាននូវទិន្នផលល្អ។ ការបួងសួងទាំងនេះអាចធ្វើឡើងតាមរយៈពិធីតូចៗក្នុងគ្រួសារ ឬជាពិធីរួមគ្នាដ៏ធំនៅក្នុងភូមិដែលអាចរួមបញ្ចូលការរាំច្រៀង ការបូជាយញ្ញ ឬការថ្វាយបង្គំនៅតាមទីសក្ការៈបូជាប្រចាំភូមិ។ ពិធីសាសនាទាំងនេះមិនត្រឹមតែជាការសុំពរជ័យប៉ុណ្ណោះទេ តែថែមទាំងជាការបង្ហាញនូវការគោរពដឹងគុណចំពោះធម្មជាតិ និងជាការបង្រួបបង្រួមសាមគ្គីភាពក្នុងសហគមន៍ផងដែរ។ បន្ទាប់មកនៅពេលដែលដីត្រូវបានរៀបចំរួចរាល់ និងទទួលបានទឹកគ្រប់គ្រាន់ ដំណាក់កាលបន្ទាប់ដែលសំខាន់បំផុតគឺ ពិធីបាចពូជ និងការស្ទូង។ ដែលនេះគឺជាជំហានដែលកំណត់ពីការលូតលាស់ដំបូងរបស់ដំណាំស្រូវ។ ដោយគ្រាប់ពូជស្រូវដែលបានត្រាំទឹកហើយ ត្រូវបានគេយកទៅបាចនៅក្នុងថ្នាលបណ្ដុះ។ ថ្នាលបណ្ដុះនេះជាកន្លែងដែលកូនសំណាបតូចៗអាចដុះលូតលាស់បានរឹងមាំ និងមានសុខភាពល្អ នៅក្នុងបរិយាកាសដែលត្រូវបានថែរក្សាបានយ៉ាងល្អ មុននឹងត្រូវយកទៅដាំនៅក្នុងស្រែធំ។ ការសាបពូជនៅក្នុងថ្នាលធ្វើឱ្យកសិករងាយស្រួលក្នុងការគ្រប់គ្រងការលូតលាស់ដំបូង និងការពារសំណាបពីគ្រោះថ្នាក់ផ្សេងៗ។ នៅពេលដែលកូនសំណាបមានអាយុប្រហែលពី ២០ ទៅ ៣០ ថ្ងៃកសិករនឹងដកកូនសំណាបទាំងនោះពីថ្នាលបណ្ដុះដោយប្រុងប្រយ័ត្ន។ បន្ទាប់មក ពួកគេយកទៅ ស្ទូងដោយដៃ នៅក្នុងស្រែដែលបានភ្ជួររាស់ និងមានទឹកលិចរួចជាស្រេច។ ការស្ទូងជាទូទៅត្រូវបានធ្វើឡើងជាជួរៗ ដើម្បីធានាបាននូវគម្លាតសមស្របសម្រាប់សំណាបនីមួយៗ ដែលជួយឱ្យស្រូវលូតលាស់បានល្អ និងទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់។ ដំណើរការនេះទាមទារកម្លាំងពលកម្មច្រើន ប៉ុន្តែវាជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើនទិន្នផលស្រូវ។ បន្ទាប់ពីការស្ទូងរួចរាល់ ការថែទាំដំណាំ គឺជាដំណាក់កាលដ៏សំខាន់ និងបន្តបន្ទាប់ដើម្បីធានាបាននូវការលូតលាស់ល្អរបស់ស្រូវ រហូតដល់ដំណាក់កាលប្រមូលផល។ ការថែទាំបានត្រឹមត្រូវជួយបង្កើនទិន្នផល និងរក្សាគុណភាពស្រូវ។ ដើម្បីធានាបាននូវការលូតលាស់ប្រកបដោយគុណភាព និងទិន្នផលខ្ពស់ ដំណាំស្រូវត្រូវការទឹកជាប្រចាំ និងគ្រប់គ្រាន់នៅគ្រប់ដំណាក់កាលនៃការលូតលាស់របស់វា។ កសិករត្រូវធានាថាកម្រិតទឹកនៅក្នុងស្រែមានភាពសមស្របទៅតាមដំណាក់កាលលូតលាស់របស់ស្រូវ។ ឧទាហរណ៍ នៅពេលស្ទូងដំបូង ស្រូវត្រូវការទឹកលិចល្មម ហើយនៅពេលស្រូវចាប់ផ្ដើមបែកគុម្ព គេត្រូវរក្សាទឹកឱ្យបានគ្រប់គ្រាន់។ ចំណែកស្មៅគឺជាសត្រូវដ៏ធំរបស់ដំណាំស្រូវ ព្រោះវាដណ្ដើមសារធាតុចិញ្ចឹម ពន្លឺព្រះអាទិត្យ និងទឹកពីស្រូវ។ កសិករអាចកម្ចាត់ស្មៅដោយដៃ ឬប្រើប្រាស់ថ្នាំកម្ចាត់ស្មៅតាមបច្ចេកទេសឲ្យបានត្រឹមត្រូវ។ ចំពោះការតាមដាន និងគ្រប់គ្រងសត្វល្អិតចង្រៃ ដូចជា ដង្កូវស៊ីស្លឹក សត្វកណ្ដុរ និងជំងឺផ្សេងៗ ដូចជា ជម្ងឺទងផ្កា ជម្ងឺច្រែះ គឺចាំបាច់ណាស់ ដើម្បីការពារការខូចខាតដំណាំ។ ដើម្បីគ្រប់គ្រងសត្វល្អិត និងជំងឺផ្សិត កសិករអាចជ្រើសរើសប្រើប្រាស់វិធីសាស្រ្តចម្រុះ រួមមានការអនុវត្តតាមបែបធម្មជាតិ ជីវសាស្រ្ត ឬការបាញ់ថ្នាំកសិកម្មតាមការចាំបាច់ និងត្រឹមត្រូវតាមបច្ចេកទេស។ ដើម្បីឱ្យស្រូវលូតលាស់បានល្អ និងផ្ដល់ទិន្នផលខ្ពស់ កសិករត្រូវដាក់ជីបំប៉នបន្ថែម។ ជីអាចជាជីធម្មជាតិ ដែលជា ជីកំប៉ុស្ត ជីលាមកសត្វ ឬជីគីមី ដោយត្រូវដាក់ទៅតាមតម្រូវការដំណាំ និងស្ថានភាពដី។ ការដាក់ជីត្រូវធ្វើឡើងនៅដំណាក់កាលសមស្របដូចជា ពេលបែកគុម្ព និងពេលស្រូវចាប់ផ្ដើមចេញផ្កា។ ហើយពិធីបុណ្យកសិកម្មមានសារៈសំខាន់ណាស់នៅក្នុងប្រទេសកម្ពុជា ដោយសារកម្ពុជាជាប្រទេសកសិកម្ម ហើយប្រជាជនភាគច្រើនពឹងផ្អែកលើវិស័យនេះ។ ពិធីបុណ្យនេះឆ្លុះបញ្ចាំងពីជំនឿ សាសនា និងវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរក្នុងការអរគុណធម្មជាតិ និងបួងសួងសុំសេចក្តីសុខសម្រាប់ដំណាំ និងជីវភាពរស់នៅ។ ចំពោះព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីបុណ្យកសិកម្មដ៏សំខាន់មួយរបស់កម្ពុជា ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅ ដើមរដូវវស្សា ជាធម្មតានៅក្នុងខែឧសភា។ ពិធីនេះមានអត្ថន័យជ្រាលជ្រៅទាំងផ្នែកប្រពៃណី សាសនា និងកសិកម្ម ដោយបង្ហាញពីការចាប់ផ្តើមរដូវបង្កបង្កើនផល។ ដោយជួយប្រកាសប្រាប់ប្រជាកសិករ ឱ្យដឹងថា រដូវធ្វើស្រែចម្ការបានមកដល់ហើយ ដូច្នេះពួកគេអាចត្រៀមខ្លួនសម្រាប់សកម្មភាពកសិកម្ម។ ទស្សន៍ទាយប្រផ្នូល អំពីស្ថានភាពទឹកភ្លៀង និងទិន្នផលកសិកម្មសម្រាប់ឆ្នាំនោះ តាមរយៈការបរិភោគរបស់ គោឧសភរាជ។ បួងសួងសុំទឹកភ្លៀង ឱ្យបានគ្រប់គ្រាន់ និងជៀសវាងគ្រោះធម្មជាតិផ្សេងៗ។ នេះគឺជាការបង្ហាញការដឹងគុណចំពោះអាទិទេព និងធម្មជាតិ ដែលបានប្រទាននូវភោគផល។ ជាឱកាសសម្រាប់ ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំរដ្ឋ បានជួបសំណេះសំណាលជាមួយប្រជាកសិករ។ នៅក្នុងព្រះរាជពិធីនេះ ជាទូទៅ ព្រះមហាក្សត្រ ឬ ព្រះរាជតំណាង ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីរាជការជាច្រើនចូលរួម។ បន្ទាប់ពីបញ្ចប់ការភ្ជួររាស់ជានិមិត្តរូបរួច គោឧសភរាជនឹងត្រូវគេដោះនង្គ័លចេញ ហើយនាំទៅកាន់ថាសមាសទាំង ៧ ដែលមានស្រូវ ពោត សណ្ដែក ល្ង ស្មៅ ទឹក និងស្រា។ គេជឿថា អ្វីដែលគោឧសភរាជស៊ីច្រើនជាងគេនោះ នឹងបង្ហាញពីប្រផ្នូលសម្រាប់ឆ្នាំនោះ។ ប្រសិនបើគោស៊ី ស្រូវ ពោត សណ្តែក ល្ង ច្រើន គឺបង្ហាញពីទិន្នផលដំណាំទាំងនោះល្អ។ ប្រសិនបើគោផឹក ទឹក ច្រើន គឺបង្ហាញថាឆ្នាំនោះនឹងមានភ្លៀងធ្លាក់គ្រប់គ្រាន់។ ប្រសិនបើគោស៊ី ស្មៅ ច្រើន អាចជាប្រផ្នូលមិនល្អ បង្ហាញពីជំងឺសត្វរីករាលដាល។ ប្រសិនបើគោផឹក ស្រា ច្រើន អាចជាប្រផ្នូលមិនល្អ បង្ហាញពីជម្លោះ ឬភាពចលាចល។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល គឺជាព្រះរាជបវេណីដ៏ចំណាស់ និងមានតម្លៃ ដែលបានបន្តវេនពីដូនតាខ្មែររាប់សតវត្សរ៍មកហើយ ដោយបង្ហាញពីសារៈសំខាន់នៃវិស័យកសិកម្មចំពោះជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ចំណែកពិធីបុណ្យដារលាន គឺជាពិធីបុណ្យកសិកម្មមួយដែលប្រារព្ធឡើងយ៉ាងសំខាន់នៅក្នុងសហគមន៍កសិករខ្មែរ ជាពិសេស បន្ទាប់ពីការប្រមូលផលស្រូវបានបញ្ចប់។ ពិធីនេះធ្វើឡើងនៅពេលដែលកសិករបានបោកបែនស្រូវ ហើយគរជារានគំនរធំៗនៅតាមលានផ្ទះ ឬទីធ្លា។ រំឭកគុណ ដល់ព្រះភូមិទេវតា អ្នកតាម្ចាស់ស្រែ និងគុណបុណ្យព្រះពុទ្ធ ដែលបានជួយថែរក្សាដំណាំឱ្យបានផលល្អបរិបូរណ៍។ បួងសួងសុំសេចក្តីសុខ និងសេចក្តីចម្រើនសម្រាប់ឆ្នាំក្រោយៗទៀត ដោយសុំកុំឱ្យមានសត្វល្អិត ឬរឿងចង្រៃផ្សេងៗមករំខានដល់ផលដំណាំ។ ជាការ បង្ហាញការដឹងគុណ ចំពោះកម្លាំងពលកម្មផ្ទាល់ខ្លួន និងកម្លាំងសត្វពាហនៈដែលបានជួយក្នុងការងារកសិកម្ម។ និងជាឱកាសសម្រាប់ ការជួបជុំសាច់ញាតិ និងអ្នកភូមិ ដើម្បីអបអរសាទរចំពោះទិន្នផលដែលទទួលបាន។ ក្នុងពិធីដារលាន កសិករតែងរៀបចំ គ្រឿងសក្ការៈបូជា ដូចជា បាយសី ស្លាធម៌ បង្អែម ចំណី ផ្លែឈើ និងភេសជ្ជៈ ដើម្បីឧទ្ទិសថ្វាយ។ ជួនកាលក៏មានការនិមន្តព្រះសង្ឃមកចំរើនព្រះបរិត្ត ឬសូត្រមន្តដើម្បីប្រសិទ្ធពរជ័យផងដែរ។ ពិធីនេះអាចប្រារព្ធឡើងនៅតាមគ្រួសារនីមួយៗ ឬក៏ធ្វើរួមគ្នាជាលក្ខណៈសហគមន៍។ ពិធីបុណ្យដារលានឆ្លុះបញ្ចាំងពី ជំនឿ និងទំនៀមទម្លាប់ ដ៏យូរលង់របស់ប្រជាកសិករខ្មែរក្នុងការផ្សារភ្ជាប់ជីវិតរស់នៅទៅនឹងការដឹងគុណធម្មជាតិ និងសេចក្ដីជំនឿដ៏មុតមាំ។ រីឯពិធីបុណ្យឡើងអ្នកតា គឺជាពិធីសាសនា និងជំនឿដ៏សំខាន់មួយរបស់ប្រជាជនខ្មែរ ជាពិសេសនៅតាមតំបន់ជនបទ ដែលពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង ដើម្បីបួងសួងសុំទឹកភ្លៀងឱ្យបានគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផល និង ការពារដំណាំពីគ្រោះធម្មជាតិផ្សេងៗ ដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ សត្វល្អិតចង្រៃ ឬជំងឺនានា។ បួងសួងសុំទឹកភ្លៀង គឺជាគោលបំណងចម្បងមួយ ពីព្រោះទឹកភ្លៀងដើរតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់របស់ដំណាំ ជាពិសេសស្រូវ។ កសិករជឿថា អ្នកតាអាចជួយឲ្យមានភ្លៀងធ្លាក់បានទាន់ពេលវេលា។ ក្រៅពីសុំទឹកភ្លៀង ពិធីនេះក៏ជាការបន់ស្រន់សុំឱ្យអ្នកតាជួយការពារដំណាំពីការបំផ្លាញដោយសត្វល្អិត សត្វចង្រៃ ឬគ្រោះធម្មជាតិដែលមិនអាចទប់ស្កាត់បាន។ ពិធីនេះក៏ជាការបង្ហាញនូវការគោរព និងការដឹងគុណចំពោះអ្នកតា ដែលជាម្ចាស់ទឹក ម្ចាស់ដី និងជាអ្នកថែរក្សាភូមិស្រុក។ ការប្រារព្ធពិធីរួមគ្នា ជួយពង្រឹងចំណងសាមគ្គីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងអ្នកភូមិ។ គេតែងរៀបចំគ្រឿងដង្វាយផ្សេងៗដូចជា បាយសី ស្លាធម៌ ផ្កាភ្ញី ចំណីអាហារ បង្អែម និងភេសជ្ជៈ សម្រាប់ថ្វាយអ្នកតា។ ជួនកាលមានការប្រគំភ្លេងអារក្ស អមដោយការរាំជាក្រុម ឬរាំជាគូ ដើម្បីហៅវិញ្ញាណអ្នកតាឱ្យយាងចុះមក។ អ្នកភូមិ រួមទាំងអ្នកដឹកនាំពិធី ដូចជាអាចារ្យវត្ត ឬអ្នកដឹងខាងជំនឿ នឹងបួងសួងបន់ស្រន់ទៅកាន់អ្នកតា។ ក្នុងករណីខ្លះ អាចមានការនិមន្តព្រះសង្ឃមកបង្សុកូល ឬសូត្រមន្តដើម្បីឧទ្ទិសកុសល ឬប្រសិទ្ធពរជ័យ។ ពិធីបុណ្យឡើងអ្នកតា គឺជាទម្រង់មួយនៃជំនឿដូនតាដ៏ជ្រាលជ្រៅរបស់ខ្មែរ ដែលឆ្លុះបញ្ចាំងពីភាពផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងជីវភាពកសិករ ធម្មជាតិ និងជំនឿ។ ពិធីបុណ្យពូនភ្នំស្រូវ គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យកសិកម្មសំខាន់ៗរបស់កម្ពុជា ។ ដែលជាធម្មតាត្រូវបានប្រារព្ធឡើងនៅតាមទីវត្តអារាមមួយចំនួន ជាពិសេស បន្ទាប់ពីរដូវច្រូតកាត់បានបញ្ចប់ ហើយស្រូវត្រូវបានប្រមូលផល។ ពិធីនេះបង្ហាញពីជំនឿ សេចក្តីជ្រះថ្លា និងការដឹងគុណរបស់ពុទ្ធបរិស័ទខ្មែរចំពោះព្រះពុទ្ធសាសនា និងភោគផលដែលពួកគេទទួលបានពីការប្រកបរបរកសិកម្ម។ គោលបំណងចម្បងនៃពិធីនេះគឺដើម្បីយកស្រូវដែលបានប្រមូលផលទៅ ពូនជាភ្នំ នៅទីធ្លាវត្ត ឬជុំវិញព្រះវិហារដើម្បីឧទ្ទិសថ្វាយជាចង្ហាន់ដល់ព្រះសង្ឃ និងជាសក្ការបូជាចំពោះព្រះពុទ្ធ។ វាជាការបង្ហាញនូវការដឹងគុណចំពោះធម្មជាតិ អាទិទេព និងពរជ័យផ្សេងៗ ដែលបានជួយឱ្យដំណាំស្រូវលូតលាស់បានល្អ និងផ្ដល់ទិន្នផលខ្ពស់។ តាមរយៈការធ្វើបុណ្យនេះ ពុទ្ធបរិស័ទក៏បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងទិន្នផលល្អសម្រាប់ឆ្នាំក្រោយៗទៀត។ ស្រូវដែលបានពូនជាភ្នំនោះ ក្រោយពិធីចប់ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ជីវភាពព្រះសង្ឃ ឬសម្រាប់ទ្រទ្រង់ការចំណាយផ្សេងៗរបស់វត្តអារាម។ ពិធីបុណ្យនេះក៏ជាឱកាសមួយសម្រាប់ពុទ្ធបរិស័ទ និងអ្នកភូមិបានជួបជុំគ្នា ប្រមូលផ្ដុំកម្លាំងកាយចិត្តចូលរួមកសាងបុណ្យកុសលរួមគ្នា។ ក្នុងពិធីបុណ្យពូនភ្នំស្រូវ ពុទ្ធបរិស័ទតែងនាំយកស្រូវរបស់ខ្លួន ឬថវិកាសម្រាប់ទិញស្រូវ ទៅកាន់វត្តអារាម។ ស្រូវទាំងនោះ នឹងត្រូវគេយកទៅគរ ឬពូនជារាងភ្នំតូចៗ ឬពូនជារាងភ្នំធំមួយនៅទីធ្លាវត្ត។ ពេលខ្លះក៏មានការតុបតែងលម្អភ្នំស្រូវនោះដោយទង់ជ័យ ទង់ព្រលឹង ឬគ្រឿងលម្អផ្សេងៗ។ បន្ទាប់មក ព្រះសង្ឃនឹងនិមន្តមកសូត្រមន្តចំរើនព្រះបរិត្ត ប្រោះព្រំប្រសិទ្ធពរជ័យ ហើយពុទ្ធបរិស័ទក៏រៀបចំចង្ហាន់ និងគ្រឿងដង្វាយផ្សេងៗទៀតដើម្បីប្រគេនព្រះសង្ឃ និងឧទ្ទិសកុសលផលបុណ្យ។ ពិធីបុណ្យពូនភ្នំស្រូវ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជំនឿ សទ្ធា និងការផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅរវាងព្រះពុទ្ធសាសនា និងជីវិតកសិកម្មរបស់ប្រជាជនខ្មែរ។ ពិធីបុណ្យកសិកម្មនៅប្រទេសកម្ពុជាមានច្រើនប្រភេទសម្រាប់អោយកសិករនៅក្នុងប្រទេសមានជំនឿនិងទំលៀមទម្លាប់ផងដែរ។